ចម្អិនបង្អែមទំនើបនៅតាមគេហដ្ឋាន គឺជាសិល្បៈនៃការបង្កើតភាពផ្អែមល្ហែមបែបថ្មីសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិដែលយើងស្រឡាញ់។ សិក្សាពីមូលដ្ឋានគ្រឹះនៃបច្ចេកទេសធ្វើនំជួយឱ្យយើងអាចច្នៃប្រឌិតមុខម្ហូបថ្មីៗដែលមានរសជាតិឆ្ងាញ់ប្លែកមាត់ និងមានគុណភាពខ្ពស់។ សកម្មភាពនេះមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ គឺវាថែមទាំងជួយបង្កើនចំណងមិត្តភាពតាមរយៈការចែករំលែកចំណីអាហារជាមួយគ្នា។ យើងអាចរៀនសូត្រពីវិធីសាស្ត្រថ្មីៗតាមរយៈការអនុវត្តផ្ទាល់នៅផ្ទះដើម្បីទទួលបានលទ្ធផលដែលគួរប្លែកភ្នែក និងគួរឱ្យចង់ទទួលទានបំផុត។ ដំណើរការនៃការធ្វើបង្អែមតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើរាល់ដំណាក់កាលទាំងអស់ចាប់តាំងពីការត្រៀមរហូតដល់ការតុបតែងបញ្ចប់។ ចំណេះដឹងអំពីគ្រឿងផ្សំ គឺជាកត្តាសំខាន់បំផុតក្នុងការកំណត់រសជាតិឱ្យមានតុល្យភាពរវាងភាពផ្អែម និងភាពជូរ ផ្អែមនៃផ្លែឈើស្រស់ៗ។ ជ្រើសរើសប្រភេទសូកូឡាដែលមានគុណភាពខ្ពស់មកប្រើប្រាស់នឹងធ្វើឱ្យនំរបស់អ្នកមានក្លិនឈ្ងុយឈ្ងប់ និងមានរសជាតិដិតជាប់ចិត្ត។ ប្រើប្រាស់ប៊ឺស្រស់ដែលមានជាតិខ្លាញ់ខ្ពស់ជួយឱ្យសាច់នំមានភាពទន់ល្មើយ និងមានសំណើមល្អបំផុតសម្រាប់ការទទួលទាននៅពេលរសៀល។ យើងគួរយល់ដឹងថាបង្អែមសម័យថ្មីមិនផ្ដោតតែលើជាតិស្ករនោះទេ គឺវាត្រូវការការលាយបញ្ចូលគ្នានៃរសជាតិជាច្រើនប្រភេទចូលគ្នា។ បន្ថែមអំបិលបន្តិចទៅក្នុងល្បាយស្ករអាចជួយទាញយករសជាតិដើមនៃគ្រឿងផ្សំឱ្យកាន់តែលេចធ្លោឡើងនៅក្នុងមាត់របស់អ្នកញ៉ាំ។ ប្រើប្រាស់ផ្លែឈើដែលមានជាតិជូរល្មមអាចជួយកាត់បន្ថយភាពទ្រលាន់នៃគ្រីម និងធ្វើឱ្យបង្អែមមានភាពស្រស់ស្រាយជានិច្ច។ ភាពហ្មត់ចត់លើការវាស់វែងសមាមាត្រគ្រឿងផ្សំ គឺជាវិទ្យាសាស្ត្រមួយដែលអ្នកធ្វើនំគ្រប់រូបមិនអាចមើលរំលងបានឡើយទោះបីមានបទពិសោធន៍ក៏ដោយ។ ប្រើជញ្ជីងដើម្បីថ្លឹងគ្រឿងផ្សំជួយឱ្យយើងទទួលបានលទ្ធផលត្រឹមត្រូវមួយរយភាគរយ និងការពារកំហុសឆ្គងផ្សេងៗដែលកើតឡើង។ រៀនធ្វើគ្រីមប្រភេទផ្សេងៗតម្រូវឱ្យមានការគ្រប់គ្រងកម្ដៅឱ្យបានល្អបំផុតដើម្បីកុំឱ្យល្បាយទាំងនោះបែកប្រេង ឬខូចរូបរាង។ បច្ចេកទេសនៃការវាយស៊ុតសឱ្យឡើងពពុះ គឺជាគ្រឹះដ៏រឹងមាំសម្រាប់បង្កើតនំដែលមានសភាពស្រាលដូចជាពពក និងមានសោភ័ណភាពស្អាត។ រៀបចំល្បាយសម្រាប់ធ្វើ ហើយត្រូវធ្វើឡើងដោយភាពអត់ធ្មត់ និងភាពផ្ចិតផ្ចង់បំផុតដើម្បីទទួលបានសាច់គ្រីមដែលរលោងល្អ។ យល់ដឹងពីសីតុណ្ហភាពនៃឡដុត គឺជាគន្លឹះដែលធ្វើឱ្យនំរបស់អ្នកឆ្អិនស្មើគ្នា និង មិនមានសភាពខ្លោចនៅផ្នែកខាងក្រៅពេកនោះទេ។ បង្កើតស្រទាប់ខុសៗគ្នានៅក្នុងបង្អែមតែមួយ គឺជាលក្ខណៈពិសេសដែលធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ប្លែកនៅគ្រប់ម៉ាត់។ បញ្ចូលស្រទាប់ដែលមានភាពស្រួយនៅផ្នែកខាងក្រោមជួយបង្កើនបទពិសោធន៍នៃការញ៉ាំឱ្យកាន់តែមានភាពរីករាយ និងជក់ចិត្តដិតអារម្មណ៍។ ស្រទាប់ដែលធ្វើពីផ្លែឈើស្រស់អាចបន្ថែមពណ៌សម្បុរឱ្យកាន់តែទាក់ទាញ និង ផ្ដល់នូវរសជាតិបែបធម្មជាតិពិតៗដល់នំ។ ប្រើប្រាស់បច្ចេកទេសស្រោបនំឱ្យរលោងដូចកញ្ចក់ គឺជាចំណុចដែលបង្ហាញពីភាពជំនាញ និងភាពទំនើបនៃបង្អែមដែលអ្នកបានធ្វើ។ ទុកនំឱ្យត្រជាក់នៅក្នុងទូទឹកកកតាមរយៈពេលវេលាដែលកំណត់ជួយឱ្យរចនាសម្ព័ន្ធរបស់នំមានភាពរឹងមាំ និងងាយស្រួលក្នុងការកាត់។ អ្នកគួរប្រើប្រាស់ពុម្ពស៊ីលីកូនដែលមានរូបរាងប្លែកៗដើម្បីបង្កើតជារូបភាពធរណីមាត្រដែលមើលទៅមានភាពទាន់សម័យ និងថ្លៃថ្នូរ។ តុបតែងនំដោយប្រើផ្កាដែលអាចញ៉ាំបាន គឺជាការបន្ថែមសម្រស់បែបធម្មជាតិដែលធ្វើឱ្យបង្អែមរបស់អ្នកមើលទៅដូចជាវត្ថុសិល្បៈ។ ការសង្កេតដោយភ្នែកមុននឹងញ៉ាំដោយមាត់ គឺជាគោលការណ៍ដែលអ្នកធ្វើបង្អែមគ្រប់រូបគួរតែចងចាំ និងអនុវត្តតាមជានិច្ច។ ប្រើសន្លឹកមាសស្តើងៗមកតុបតែងនៅផ្នែកខាងលើនៃនំជួយបង្កើនតម្លៃ និងភាពប្រណីតដល់បង្អែមដែលធ្វើដោយដៃផ្ទាល់របស់អ្នក។ លាបគ្រីមជាទម្រង់ផ្សេងៗដោយប្រើការលាបខុសៗគ្នាជួយឱ្យនំមានលក្ខណៈទាក់ទាញ និងមានរបៀបរៀបរយគួរឱ្យចង់ញ៉ាំ។ វាស់កម្ដៅស្ករដោយប្រើឧបករណ៍តេស្តកម្ដៅ គឺជាការចាំបាច់បំផុតនៅពេលដែលអ្នកចង់ធ្វើទឹកស៊ីរ៉ូ ឬការរំលាយសូកូឡា។ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយដែលមានគុណភាពនឹងជួយសម្រួលដល់ការងាររបស់អ្នកឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ច្នៃប្រឌិតរសជាតិថ្មីៗដោយការលាយបញ្ចូលគ្នារវាងគ្រឿងផ្សំក្នុងស្រុក និងបច្ចេកទេសបរទេស គឺជាការអភិវឌ្ឍខ្លួនដ៏ល្អ។ អ្នកអាចសាកល្បងប្រើស្លឹកតយ ឬដូងខ្ទិះមកច្នៃជាបង្អែមបែបអឺរ៉ុបដើម្បីទទួលបានរសជាតិប្លែកដែលស័ក្តិសមនឹងចំណង់ចំណូលចិត្តខ្មែរ។ អនុវត្តធ្វើឱ្យបានច្រើនដងនឹងជួយឱ្យអ្នកកាន់តែមានភាពស្ទាត់ជំនាញ និងយល់ដឹងពីចរិតលក្ខណៈនៃគ្រឿងផ្សំនីមួយៗ។ ភាពបរាជ័យក្នុងការធ្វើលើកដំបូង គឺជាមេរៀនដ៏មានតម្លៃដែលនាំអ្នកទៅរកភាពជោគជ័យ និងភាពល្អឥតខ្ចោះនៅពេលក្រោយ។ រក្សានូវអនាម័យក្នុងផ្ទះបាយ គឺជាកត្តាចាំបាច់បំផុតដើម្បីធានាថារាល់បង្អែមដែលអ្នកធ្វើ គឺមានសុវត្ថិភាពសម្រាប់អ្នកញ៉ាំ។ រៀបចំគ្រឿងផ្សំទុកជាមុនឱ្យបានរួចរាល់ជួយឱ្យដំណើរការនៃការធ្វើនំមានភាពរលូន និង មិនមានភាពរញ៉េរញ៉ៃនៅក្នុងផ្ទះបាយ។ សិក្សាពីទ្រឹស្ដីពណ៌ជួយឱ្យអ្នកអាចជ្រើសរើសការតុបតែងដែលមានភាពស៊ីសង្វាក់គ្នា និង មើលទៅមានភាពទាក់ទាញខ្លាំង។ ប្រើប្រាស់ម្សៅដែលមានគុណភាពខ្ពស់នឹងជួយឱ្យសាច់នំមានភាពហាប់ល្អ និង មិនងាយបែកបាក់នៅពេលដែលយើងធ្វើការតុបតែង។ រៀនតាមដានព័ត៌មានថ្មីៗអំពីនិន្នាការនៃបង្អែមលើពិភពលោកជួយឱ្យអ្នកមានគំនិតថ្មីៗក្នុងការច្នៃប្រឌិតជានិច្ច។ ចែករំលែកចំណេះដឹងដែលបានរៀនទៅកាន់អ្នកដទៃ គឺជាការជួយលើកកម្ពស់វិស័យធ្វើនំនៅក្នុងប្រទេសឱ្យកាន់តែរីកចម្រើន។ ចំណាយពេលសម្រិតសម្រាំងលើព័ត៌មានលម្អិតតូចៗ គឺជាអ្វីដែលបែងចែករវាងបង្អែមធម្មតា និងបង្អែមលំដាប់ផ្កាយប្រាំ។ ប្រើប្រាស់គ្រាប់ធញ្ញជាតិដែលលីងរួចថ្មីៗជួយបន្ថែមភាពឈ្ងុយ និងរសជាតិស្រួយស្របតាមស្តង់ដារនៃនំទំនើបៗ។ លាយបញ្ចូលគ្នានៃសីតុណ្ហភាពខុសគ្នាក្នុងបង្អែមតែមួយដូចជាការញ៉ាំនំក្ដៅជាមួយការ៉េមត្រជាក់ផ្ដល់នូវអារម្មណ៍ប្លែក។ ប្រើប្រាស់វ៉ានីឡាដែលចម្រាញ់ចេញពីផ្លែពិតៗផ្ដល់នូវក្លិនក្រអូបដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយចំពោះនំដុត។ ចេះបត់បែនតាមកាលៈទេសៈ និងការច្នៃប្រឌិត គឺជាគុណសម្បត្តិដែលអ្នកធ្វើបង្អែមគ្រប់រូបគួរតែមាននៅក្នុងខ្លួន។ យកចិត្តទុកដាក់លើការវេចខ្ចប់ក៏ជាចំណែកមួយដែលធ្វើឱ្យបង្អែមរបស់អ្នកមើលទៅមានតម្លៃនៅពេលផ្ដល់ជាកាដូ។ ធ្វើបង្អែមដោយក្ដីស្រឡាញ់ គឺជាគ្រឿងផ្សំសម្ងាត់ដែលធ្វើឱ្យរាល់មុខម្ហូបទាំងអស់កាន់តែមានរសជាតិឆ្ងាញ់ពិសា។ បង្កើតបរិយាកាសរីករាយនៅក្នុងផ្ទះបាយជួយឱ្យលទ្ធផលនៃការធ្វើនំរបស់អ្នកមានភាពល្អប្រសើរ និងពោរពេញដោយថាមពល។ រៀនធ្វើបង្អែមទំនើបនៅផ្ទះ គឺជាការវិនិយោគលើចំណេះដឹង និងជំនាញដែលអាចប្រើប្រាស់បានពេញមួយជីវិត។ សកម្មភាពនេះជួយឱ្យយើងមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពអត់ធ្មត់ក្នុងការធ្វើអ្វីមួយឱ្យសម្រេចបានជោគជ័យ។ ទទួលបានការសរសើរពីមនុស្សជុំវិញខ្លួនចំពោះរសជាតិនំដែលអ្នកធ្វើ គឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ការបន្តដំណើរ។ បញ្ចប់ការងារដោយជោគជ័យលើការធ្វើនំដែលមានច្រើនស្រទាប់ គឺជាមោទនភាពមួយដែលពិបាកនឹងថ្លែងជាពាក្យសម្ដីបាន។ យើងសង្ឃឹមថាការរៀនធ្វើបង្អែមនេះនឹងក្លាយជាចំណង់ចំណូលចិត្តថ្មីមួយដែលនាំមកនូវស្នាមញញឹមដល់គ្រួសាររបស់អ្នក។ សូមរីករាយជាមួយការច្នៃប្រឌិត និងការពិសោធន៍រសជាតិថ្មីៗនៅក្នុងផ្ទះបាយផ្ទាល់ខ្លួនរបស់អ្នកជារៀងរាល់ថ្ងៃតទៅ។